វិស័យភាពយន្តខ្មែរបានឆ្លងកាត់ដំណាក់កាលជាច្រើន ចាប់តាំងពីការចាប់ផ្ដើមដំបូងរហូតមកដល់បច្ចុប្បន្ន។ រឿងកុនខ្មែរសម័យដើម គឺសំដៅទៅលើខ្សែភាពយន្តដែលបានផលិតឡើងមុនឆ្នាំ១៩៧៥ ដែលត្រូវបានគេចាត់ទុកជា "យុគមាស" នៃភាពយន្តខ្មែរ។ ក្នុងសម័យកាលនោះ វិស័យភាពយន្តបានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានរោងភាពយន្តជាច្រើន និងផលិតកម្មរាប់សិបបានបង្កើតស្នាដៃប្លែកៗជាច្រើន។ ក្នុងចំណោមនោះមានរឿងល្បីៗជាច្រើនដូចជា រឿងរបាំអប្សរា គឺជារឿងស្នេហារបស់កម្ពុជានៅឆ្នាំំំ១៩៦៦។ ខ្សែភាពយន្តមួយនេះត្រូវបានសរសេរកែសម្រួលនិងដឹកនាំដោយ ព្រះបាទនរោត្តមសីហនុ ដែលជាប្រធានរដ្ឋរបស់ប្រទេសកម្ពុជា និងជាអតីតព្រះមហាក្សត្រខ្មែរ ។ ភាពយន្ត រឿងរបាំអប្សរា ជាភាពយន្តខ្នាតខ្លីដំបូងគេបង្អស់របស់ព្រះបាទនរោត្តមព្រះសីហនុ ក៏ដូចជាភាពយន្តដំបូងររបស់ទ្រង់ដែលមានពណ៌ល្អនិងមើលបានល្អច្បាស់។ រឿងនេះត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពលុច្ស ក្នុង រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៦៦។ នៅក្នុងរឿងរបាំអប្សរា មានតារាសម្តែងជាច្រើនរូប នឹងរៀបរាប់នៅខាងក្រោម។ លោក ញឹក ជូឡុង សម្តែងជានាយឧត្តមសេនីយ៍រិទ្ធី។ លោកស្រី សាក់ ស៊ីស្បោង សម្តែងជា លោកស្រីរតនា។ ព្រះនាង នរោត្តម បុប្ផាទេវី សម្តែងជា គន្ធា អ្នករាំរបាំអប្សរា។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរក្ស សម្តែងជាអនុសេនីយ៍ទោ ផល្លី ជាអ្នកបើកយន្តហោះ។ ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស សម្តែងជា ណារិន ជាបងរបស់ផល្លី។ លោក ស៊ិន ស៊ីសាមុត និង លោកស្រី សៀង ឌី ជាតារាចម្រៀង និង មាន លោកស៊ុយ និងលោកម៉ង់ដូលីន ចូលរួមសម្តែងផងដែរ។ ចំណែកឯ ខ្សែភាពយន្ត រឿងទិព្វសូដាចន្ទ័ ជាខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជានាសម័យទសវត្សឆ្នាំ៦០។ ខ្សែភាពយន្តនេះត្រូវបានផលិតឡើងនៅឆ្នាំ ១៩៦៨ ដោយក្រុមហ៊ុន វណ្ណចន្ទភាពយន្ត ។ រឿងនេះមានរយៈពេលត្រឹមតែ ១០៤ នាទីតែប៉ុណ្ណោះ។ ទិព្វសូដាច័ន្ទ ត្រូវបានផលិតដោយផលិតករលោក វណ្ណ ចន្ទ និងនាយកគ្រប់គ្រងលោក ឡាយហួន ហេង ដែលលោកទាំងពីរនាក់បានទទួលមរណភាពទៅហើយ។ ខ្សែភាពយន្តនេះ ជាប្រភេទរឿងមន្ដអាគមគាថា ដោយសារសាច់រឿងមានតួសម្ដែងទេវតា និងមានវេទមន្ដ។ ចំពោះដំណើររឿងវិញ គឹចាប់ផ្ដើមដោយទេវតាមួយអង្គដែលសម្ដែងដោយតារាឯកស្រី វិជ្ជរា ដានី បានរត់គេចខ្លួនពីឋានសួគ៌មកជួបមាណពកំសត់ម្នាក់ឈ្មោះវាសនា ដែលសម្ដែងដោយតារាឯកប្រុស លោកគង់ សំអឿន។ តួអង្គវាសនា គឺជាអ្នកបម្រើរបស់សេដ្ឋីម្នាក់ ព្រោះលោកជំពាក់ប្រាក់សេដ្ឋីនោះច្រើនណាស់។ នៅលើឋានសួគ៌ ទេវតាហាមមិនឲ្យទិព្វសូដាច័ន្ទ ស្រឡាញ់គ្នា ជាមួយបុរសឋានកណ្ដាលទេ ប៉ុន្ដែ ទិព្វសូដាច័ន្ទ បានប្រឆាំងនឹងច្បាប់ឋានសួគ៌។ ដូច្នេះហើយ ព្រះបិតារបស់ទ្រង់បានបណ្ដេញទ្រង់ចេញពីឋានសួគ៌ឲ្យមករស់នៅ ជាស្រ្តីសាមញ្ញវិញ និងបញ្ជាឲ្យទ្រង់រៀបអភិសេកជាមួយមាណពវាសនានេះតែម្ដង។ ពួកគេខិតខំតស៊ូក្នុងជីវភាពវេទនាយ៉ាងត្រដាបត្រដួសណាស់ខណៈ ដែលលោកមហាសេដ្ឋីតែងតែជ្រៀតជ្រែកជីវិតពួកគេតាំងពីដើមដល់ចប់។ ក្រុមផលិតករ ឬអ្នកនិពន្ធជាទូទៅបានឲ្យតួសម្ដែងប្រុសជាមនុស្សក្រីក្រ ដើម្បីមើលទៅគួរឲ្យអាណិតអាសូរ ។ ប៉ុន្ដែពួកគេមានសេចក្ដីក្លាហានមោះមុតស៊ូដើម្បីស្រ្តីដែលខ្លួន ស្រឡាញ់។ តួឯកស្រីភាគច្រើន ជាឧទាហរណ៍ ទិព្វសូដាច័ន្ទ ជាធម្មតាជាមនុស្សមានឋានៈខ្ពស់។ ប៉ុន្ដែនាងអាចបន្ទាបខ្លួនទទួលយកមាណពវាសនាជាគូ ដោយសារនាងស្រឡាញ់ចរិយាធម៌ ភាពស្មោះត្រង់ និងការតស៊ូរបស់គាត់។ រីឯ រឿងអនអើយស្រីអន វិញ ជាភាពយន្តខ្មែរ បញ្ចាំងនៅឆ្នាំ១៩៧២ ។ ដែលដឹកនាំដោយ លី ប៊ុនយីម របស់ក្រុមហ៊ុនរន្ទះពេជ្រភាពយន្ត ។ ភាពយន្តនេះជាសាច់រឿងស្នេហាត្រីកោណរវាងជា និងស៊ូ លើនារីម្នាក់ឈ្មោះ អន ។ រឿងនេះ សម្ដែងដោយ គង់ សំអឿន ជាតួអង្គជា, វីរៈ តារា ជាតួអង្គអន, និង ណុប ណែម ជាតួអង្គស៊ូ។ លើសពីនេះ ត្រូវបានគេចាត់ទុកថាជាផលិតកម្មដ៏ពេញនិយមមួយនៃ "យុគមាស" នៃវិស័យភាពយន្តខ្មែរ។ ចំពោះ រឿងផ្កាថ្កុលមាស ជាភាពយន្តខ្មែរឆ្នាំ១៩៧៥។ វាជាភាពយន្តល្បីនៅ ប្រទេសកម្ពុជា មុនពេល ខ្មែរក្រហម ឡើងកាន់អំណាច។ ដំណើរសាច់រឿង គឺចេញពីបងប្អូនភ្លោះកើតនៅថ្ងៃតែមួយដែលមានឃាតកម្មកើតឡើង។ កូនភ្លោះនោះត្រូវបានរស់នៅបែកគ្នា ដោយម្នាក់ត្រូវបានគេយកទៅចិញ្ចឹមក្នុងគ្រួសារអ្នកមាន ខណៈម្នាក់ទៀតមានជីវភាពក្រីក្រ។ ឯរឿងកូនប្រសាស្រីវិញ ជាខ្សែភាពយន្តមួយ ក្នុងចំណោមខ្សែភាពយន្តជាច្រើន របស់អ្នកនិពន្ធ ពាន់ ភួងបុប្ផា ។ រឿងកូនប្រសាស្រី ឆ្លុះបញ្ចាំងពីជីវិតស្រ្តីខ្មែរ ក្នុងអំឡុងទស្សវត្សរ៍ ៨០ និង៩០។ រឿងដ៏ល្បីល្បាញមួយនេះ ត្រូវបានចាក់ផ្សាយកាលពីអំឡុងឆ្នាំ២០០៦។ ក្នុងពេលបច្ចុប្បន្ន រឿងនេះក៏កំពុងទទួលបានការគាំទ្រខ្លាំងសារជាថ្មី បន្ទាប់ពីមានការចាក់ផ្សាយឡើងវិញ កាលពីពេលថ្មីៗនេះ។ ភាពយន្ត រឿង"កូនប្រសារស្រី" ផ្តោតសំខាន់លើ ជីវិតប្រចាំថ្ងៃ ស្នេហា ការតស៊ូ និងទំនាក់ទំនងគ្រួសារ របស់តួអង្គ។ ជាពិសេសគឺទំនាក់ទំនងរវាងកូនប្រសារស្រី និងម្តាយក្មេក ឬគ្រួសារប្តី។ រឿងនេះមានភាពល្បីល្បាញជាខ្លាំងនៅឆ្នាំ២០០៦ ដោយកត្តាជាច្រើន។ ក្នុងសាច់រឿងបានបង្ហាញពីទិដ្ឋភាពដែលកើតមានពិតប្រាកដក្នុងសង្គមខ្មែរ ជាពិសេសរឿងរ៉ាវម្តាយក្មេកនិងកូនប្រសារ ឆ្លុះបញ្ចាំងពីជីវិតពិត ទាក់ទាញអារម្មណ៍ទស្សនិកជន។ ការសម្ដែងប្រកបដោយមនោសញ្ចេតនា: តារាសម្តែងទាំងអស់បានសម្តែងយ៉ាងល្អិតល្អន់ និងមានមនោសញ្ចេតនា។ រឿងនេះបានជួយជំរុញឱ្យវិស័យផលិតរឿងភាគក្នុងស្រុកកាន់តែរីកចម្រើន និងទទួលបានការគាំទ្រពីទស្សនិកជនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះមួយរយៈ។ សរុបសេចក្ដីមក រឿងកុនសម័យដើមមិនមែនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជា កញ្ចក់ឆ្លុះបញ្ចាំងពីសង្គម វប្បធម៌ និងទេពកោសល្យដ៏សម្បូរបែបរបស់ខ្មែរ។ ទោះបីជាស្នាដៃទាំងនោះភាគច្រើនបានបាត់បង់ក៏ដោយ ក៏កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់វាបានបន្តរស់រានមានជីវិតតាមរយៈការនិទានតៗគ្នា។ ការសិក្សា និងការអភិរក្សរឿងកុនសម័យដើម គឺជាកិច្ចការដ៏សំខាន់មួយដើម្បីរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរឱ្យនៅគង់វង្សជានិច្ច។